ការបូជាសព គឺជាពិធីបុណ្យមួយដែលគេយកសាកសពទៅដុត តាមបែបប្រពៃណីរបស់សាសនាព្រះពុទ្ធ និងសាសនាហិណ្ឌូ ជាដើម។ ពិធីនេះមានអត្ថន័យជ្រាលជ្រៅ និងត្រូវបានគេជឿថាជាការបញ្ជូនវិញ្ញាណក្ខន្ធអ្នកស្លាប់ទៅកាន់សុគតិភពឬលោកខាងមុខ។ ការបូជាសពមានប្រវត្តិយូរលង់ណាស់មកហើយ ហើយបច្ចុប្បន្ននៅតែជាពិធីសំខាន់នៅក្នុងសង្គមខ្មែរ។ ការធ្វើបែបនេះមានតាំងពីសម័យបុរាណ ហើយត្រូវបានគេអនុវត្តនៅក្នុងប្រទេសឥណ្ឌាជាច្រើនសតវត្សរ៍មុនពេលដែលព្រះពុទ្ធសាសនាបានចាប់បដិសន្ធិឡើង។ នៅពេលដែលព្រះពុទ្ធសាសនាបានផ្សព្វផ្សាយមកដល់ប្រទេសកម្ពុជា ពិធីបូជាសពក៏ត្រូវបានទទួលយក និងអនុវត្តតាមដែរ រហូតក្លាយជាផ្នែកមួយដ៏សំខាន់នៃទំនៀមទម្លាប់ខ្មែរ។ គោលបំណងសំខាន់នៃការបូជាសព គឺដើម្បីបំបែកសាកសពចេញពីវិញ្ញាណ ហើយជួយឱ្យវិញ្ញាណបានទៅកាន់ភពដ៏ល្អប្រសើរ។ នៅក្នុងជំនឿព្រះពុទ្ធសាសនា គេជឿថាការដុតសាកសពនឹងរំលាយនូវរូបកាយដែលជាទីកន្លែងបណ្ដោះអាសន្ន ហើយបន្សល់ទុកតែធាតុឆ្អឹងដែលគេអាចប្រមូលទុកតម្កល់ទុកក្នុងចេតិយ ឬវត្តអារាម។ នេះក៏ជាការបង្ហាញពីភាពមិនទៀងទាត់នៃជីវិត និងការរលត់ទៅវិញនៃសង្ខារផងដែរ។ ការបូជាសពមានដំណើរការជាច្រើនដំណាក់កាល ដែលសុទ្ធតែមានអត្ថន័យ និងពិធីកម្មជាក់លាក់ ពិធីលាងចម្អះ និងស្លៀកពាក់ ពិធីទេសនា និងសូត្រមន្ត ការដង្ហែសព ការអុជភ្លើងបូជា ការប្រមូលធាតុឆ្អឹង។ ពិធីលាងចម្អះ និងស្លៀកពាក់ គឺសំដៅដល់ការលាងសម្អាតសព និងស្លៀកពាក់ថ្មីឱ្យបានសមរម្យ មុននឺងយកទៅបូជា។ ជួនកាលមានការរៀបចំសពដាក់ក្នុងមឈូស ដោយតម្កល់ទុកជាច្រើនថ្ងៃ ដើម្បីឱ្យក្រុមគ្រួសារ និងញាតិមិត្តបានមកគោរពវិញ្ញាណក្ខន្ធជាលើកចុងក្រោយ។ ពិធីទេសនា និងសូត្រមន្ត ក្រុមគ្រួសារបាននិមន្តព្រះសង្ឃមកសូត្រមន្តឧទ្ទិសកុសលដល់អ្នកស្លាប់ ដើម្បីឱ្យវិញ្ញាណក្ខន្ធទៅដល់ទីស្ងប់សុខ។ ការដង្ហែសព នៅថ្ងៃបូជា សពនឹងត្រូវដង្ហែទៅកាន់ទីកន្លែងបូជា ដែលអាចមាននៅតាមវត្តអារាម ឬទីវាលដែលបានរៀបចំទុកសម្រាប់បូជា។ ពេលដង្ហែ គេច្រើនមានភ្លេងពិណពាទ្យ ឬភ្លេងអារក្សប្រគំអមដំណើរក្នុងការហែរ។ ការអុជភ្លើងបូជា នៅពេលទៅដល់ទីកន្លែងបូជា ព្រះសង្ឃនឹងធ្វើពិធីសូត្រមន្តចុងក្រោយ ហើយក្រុមគ្រួសារ និងញាតិមិត្តនឹងធ្វើការអុជភ្លើងបូជាសព។ ពេលខ្លះ គេប្រើឈើអុស ឬមេន សម្រាប់បូជាសពតាមបែបទំនើប ដើម្បីបង្ហាញក្តីគោរព និងធ្វើអោយពិធីបូជាមានភាពសមស្រប និងងាយស្រួលសម្រាប់អ្នកចូលរួម។ ការប្រមូលធាតុ ឬឆ្អឹង បន្ទាប់ពីការបូជាចប់សព្វគ្រប់ គេនឹងប្រមូលយកធាតុឆ្អឹងដែលនៅសេសសល់។ ធាតុឬឆ្អឹងមួយចំនួនអាចត្រូវបានគេតម្កល់ទុកក្នុងចេតិយឬកោដ្ឋ នៅតាមវត្តអារាម ឬយកទៅបាចនៅតាមទន្លេ ឬសមុទ្រ ទៅតាមបំណងប្រាថ្នារបស់អ្នកស្លាប់ ឬក្រុមគ្រួសារ។ បច្ចុប្បន្ននេះ ការបូជាសពនៅតែត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការប្រែប្រួលខ្លះៗដែរ ដោយសារតែភាពរីកចម្រើននៃបច្ចេកវិទ្យា និងការផ្លាស់ប្តូររបៀបរស់នៅ។ វត្តអារាមជាច្រើនបានកសាងបច្ឆាសម្រាប់បូជាសពតាមបែបទំនើប ដែលជួយកាត់បន្ថយពេលវេលា និងផ្សែងពុល។ ក្រៅពីនេះ ក៏មានការចែកទាន ការតម្កល់ធាតុក្នុងចេតិយ ឬក្រោមបល្ល័ង្គព្រះ។ ម្យ៉ាងវិញទៀតការចែកទានក៏មានក្នុងកម្មវិធីនោះដែលមានដូចជា ក្រមា សំពត់ បច្ច័យតិចតួចសម្រាប់ចាស់ៗដែលបានចូលរួមក្នុងកម្មវិធីបុណ្យ។ សរុបមក ការបូជាសពមិនមែនគ្រាន់តែជាពិធីដុតសាកសពនោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃជំនឿ សាសនា និងវប្បធម៌ខ្មែរ ដែលបង្ហាញពីការគោរពដល់អ្នកដែលបានចែកឋានទៅហើយ និងជាការរំលឹកដល់ភាពអនិច្ចារបស់ជីវិត។